របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៧៩ គឺជាដំណាក់កាលនៃការរស់រានមានជីវិតទីពីររបស់កម្ពុជាបន្ទាប់ពីវាលពិឃាត។ ឫសគល់នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចាប់ផ្តើមចេញពីការបែកបាក់ផ្ទៃក្នុងនៃចលនាខ្មែរក្រហមនៅចន្លោះឆ្នាំ ១៩៧៧ និង ១៩៧៨។ កម្មាភិបាលខ្មែរក្រហមនៅភូមិភាគបូព៌ាដឹកនាំដោយលោក សូ ភឹម បានរងការធ្វើទុក្ខបុកម្នេញ និងការចោទប្រកាន់ថាជាខ្មាំងបង្កប់ពីសំណាក់ក្រុម ប៉ុល ពត។ លោក ហេង សំរិន លោក ជា ស៊ីម និងលោក ហ៊ុន សែន រួមជាមួយកម្មាភិបាលជាច្រើនទៀត បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងតស៊ូ។ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅតំបន់រំដោះក្នុងខេត្តក្រចេះ។ រណសិរ្សនេះមានគោលដៅចម្បងគឺការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្រោចស្រង់ជីវិតប្រជាជន។ ដោយមានការគាំទ្រផ្នែកយោធាពីកងទ័ពស្ម័គ្រចិត្តវៀតណាម កម្លាំងរណសិរ្សបានបើកការវាយលុកទ្រង់ទ្រាយធំនៅចុងឆ្នាំ ១៩៧៨។ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះទាំងស្រុងពីកណ្ដាប់ដៃរបស់ខ្មែរក្រហម។ របបថ្មីត្រូវបានប្រកាសបង្កើតឡើងភ្លាមៗនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៧៩ ក្រោមឈ្មោះថា "សាធារណរដ្ឋប្រជាមានិតកម្ពុជា"។ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងប្រទេសជាបណ្ដោះអាសន្ន។ របបនេះបានកើតឡើងក្នុងស្ថានភាពដែលកម្ពុជាស្ថិតក្នុងគំនរផេះផង់ គ្មានធនធានមនុស្ស និងគ្មានហេដ្ឋារចនាសម្ព័ន្ធ។ ការវិវត្តដំបូងផ្តោតលើការប្រមូលប្រជាជនឱ្យត្រឡប់ទៅលំនៅឋានវិញ និងការទប់ស្កាត់ការវិលត្រឡប់នៃខ្មែរក្រហម។ របបថ្មីនេះត្រូវប្រឈមមុខនឹងសង្គ្រាមស៊ីវិលជាមួយកម្លាំងចម្រុះត្រីភាគីនៅតាមព្រំដែនថៃ។ ការបង្កើតរបបនេះត្រូវបានគាំទ្រដោយប្លុកសូវៀត ប៉ុន្តែត្រូវបានបដិសេធដោយប្លុកសេរី និងអង្គការសហប្រជាជាតិ។ ការបង្កើតរបបនេះត្រូវបានគាំទ្រដោយប្លុកសូវៀត ប៉ុន្តែត្រូវបានបដិសេធដោយប្លុកសេរី និងអង្គការសហប្រជាជាតិ។ ទោះបីជាមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច របបនេះបានខិតខំស្តារវិស័យកសិកម្មដើម្បីដោះស្រាយបញ្ហាអត់ឃ្លាន។ ដំណើរការវិវត្តពីឆ្នាំ ១៩៧៩ ដល់ ១៩៨៩ គឺជាការដើរលើផ្លូវសង្គមនិយមបន្តិចម្តងៗឆ្ពោះទៅរកសន្តិភាព។ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំតាមគំរូសង្គមនិយមដែលអំណាចស្ថិតក្រោមការត្រួតពិនិត្យរបស់បក្ស។ ស្ថាប័នកំពូលនៃអំណាចនយោបាយគឺ "គណបក្សប្រជាជនបដិវត្តន៍កម្ពុជា" (ហៅកាត់ថា KPRP)។ ស្ថាប័នអំណាចរដ្ឋត្រូវបានបែងចែកជាអង្គការនីតិបញ្ញត្តិ អង្គការនីតិប្រតិបត្តិ និងអង្គការតុលាការ។ រដ្ឋធម្មនុញ្ញដំបូងនៃរបបនេះត្រូវបានអនុម័តនៅឆ្នាំ ១៩៨១ ដើម្បីរៀបចំរចនាសម្ព័ន្ធរដ្ឋឱ្យមានសណ្តាប់ធ្នាប់។ ក្រុមប្រឹក្សារដ្ឋ គឺជាស្ថាប័នអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រមុខរដ្ឋសមូហភាព។ ក្រុមប្រឹក្សារដ្ឋមន្ត្រី គឺជាអង្គការនីតិប្រតិបត្តិ ឬរដ្ឋាភិបាលដែលមានតួនាទីគ្រប់គ្រងកិច្ចការទូទាំងប្រទេស។ រដ្ឋសភាជាតិ គឺជាស្ថាប័ននីតិបញ្ញត្តិខ្ពស់បំផុតដែលតំណាងឱ្យឆន្ទៈរបស់ប្រជាជន។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកដំបូងត្រូវបានរៀបចំឡើងនៅឆ្នាំ ១៩៨១។ លោក ហេង សំរិន បានកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋ និងជាអគ្គលេខាធិការបក្ស។ លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ ១៩៨៥ បន្ទាប់ពីមរណភាពរបស់លោក ចាន់ ស៊ី។ រណសិរ្សសាមគ្គីកសាង និងការពារមាតុភូមិកម្ពុជា ដើរតួជាអង្គការមហាជនដើម្បីប្រមូលកម្លាំងសាមគ្គី។ រចនាសម្ព័ន្ធគ្រប់គ្រងត្រូវបានបែងចែកថ្នាក់ចាប់ពី មជ្ឈិម ខេត្ត-ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់ភូមិ។ អំណាចយោធាស្ថិតក្រោមការបញ្ជារបស់ក្រសួងការពារជាតិ ដែលមានកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា។ ស្ថាប័នតុលាការ រួមមានតុលាការប្រជាជន និងអយ្យការអមតុលាការ ដើម្បីអនុវត្តច្បាប់។ ក្រុមសាមគ្គីបង្កបង្កើនផល គឺជាអង្គការមូលដ្ឋាននៅតាមភូមិដើម្បីគ្រប់គ្រងសេដ្ឋកិច្ចកសិកម្ម។ គោលនយោបាយស្នូលគឺ "សាមគ្គីផ្ទៃក្នុង និងសាមគ្គីអន្តរជាតិ" ជាពិសេសជាមួយវៀតណាម និងឡាវ។ រដ្ឋបានដាក់ចេញនូវផែនការសេដ្ឋកិច្ច ៥ ឆ្នាំ ដើម្បីស្តារសេដ្ឋកិច្ចជាតិដែលខ្ទេចខ្ទី។ វិស័យអប់រំត្រូវបានរៀបចំឡើងវិញ ដោយបើកសាលារៀនគ្រប់កម្រិត និងមន្ទីរអប់រំនៅតាមខេត្ត។ យុទ្ធនាការលុបបំបាត់អក្ខរកម្មត្រូវបានអនុវត្តយ៉ាងសកម្មក្នុងចំណោមប្រជាជនពេញវ័យ។ វិស័យសុខាភិបាលផ្តោតលើការបង្ការជំងឺឆ្លង និងការបណ្តុះបណ្តាលគ្រូពេទ្យវ័យក្មេង។ សិទ្ធិសេរីភាពខាងជំនឿសាសនាត្រូវបានអនុញ្ញាតឱ្យមានឡើងវិញជាបណ្តើរៗ។ វត្តអារាមដែលត្រូវបានបំផ្លាញ ត្រូវបានជួសជុល និងអនុញ្ញាតឱ្យមានការបំបួសភិក្ខុសង្ឃ។ វិស័យវប្បធម៌ និងសិល្បៈត្រូវបានលើកកម្ពស់ដើម្បីព្យាបាលរបួសផ្លូវចិត្តរបស់រាស្ត្រ។ ការគ្រប់គ្រងសន្តិសុខផ្ទៃក្នុងមានភាពតឹងរ៉ឹង ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់ខ្មែរក្រហម។ រដ្ឋបានបង្កើត "នគរបាលប្រជាជន" ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា មិនត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់អាសនៈឡើយ។ អាសនៈនៅ UN ត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។ ការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីបស្ចិមប្រទេសបានធ្វើឱ្យការអភិវឌ្ឍមានភាពយឺតយ៉ាវ។ វត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា គឺជាចំណុចក្តៅនៃជម្លោះនយោបាយអន្តរជាតិ។ កម្ពុជាបានក្លាយជាសមរភូមិនៃសង្គ្រាមត្រជាក់រវាងប្លុកសូវៀត និងប្លុកចិន-អាមេរិក។ រដ្ឋាភិបាលភ្នំពេញត្រូវចំណាយថវិកាជាតិយ៉ាងច្រើនទៅលើវិស័យយោធា និងការពារជាតិ។ ផែនការ ក-៥" ត្រូវបានដាក់ចេញដើម្បីការពារព្រំដែនកម្ពុជា-ថៃ។ ផែនការនេះបានបង្កឱ្យមានការប៉ះពាល់ដល់កម្លាំងពលកម្ម និងសុខភាពប្រជាជនយ៉ាងខ្លាំង។ ទោះជាមានសម្ពាធអន្តរជាតិ របបនេះអាចការពារមិនឱ្យរបប ប៉ុល ពត វិលត្រឡប់មកវិញ។ ទំនាក់ទំនងការទូតត្រូវបានពង្រីកទៅកាន់ប្រទេសជាង ៣០ នៅក្នុងប្លុកសង្គមនិយម។ នៅចុងទសវត្សរ៍ឆ្នាំ ៨០ សភាពការណ៍នយោបាយអន្តរជាតិចាប់ផ្តើមមានការផ្លាស់ប្តូរ។ សូវៀតបានកាត់បន្ថយជំនួយ ដែលបង្ខំឱ្យកម្ពុជាត្រូវធ្វើការកែទម្រង់សេដ្ឋកិច្ច។ នៅឆ្នាំ ១៩៨៩ រដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មយ៉ាងស៊ីជម្រៅ។ ឈ្មោះប្រទេសត្រូវបានប្តូរពី "សាធារណរដ្ឋប្រជាមានិតកម្ពុជា" មកជា "រដ្ឋកម្ពុជា" ហៅកាត់ថា SOC។ ព្រះពុទ្ធសាសនាត្រូវបានប្រកាសជាសាសនារបស់រដ្ឋជាផ្លូវការ។ សេដ្ឋកិច្ចទីផ្សារសេរីត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញបន្តិចម្តងៗ។ កម្មសិទ្ធិឯកជនលើដីធ្លី និងផ្ទះសម្បែងត្រូវបានផ្តល់ជូនប្រជាពលរដ្ឋវិញ។ ទោសប្រហារជីវិតត្រូវបានលុបចោលនៅក្នុងរដ្ឋធម្មនុញ្ញថ្មី។ ពណ៌ទង់ជាតិត្រូវបានប្តូរមកជា ពណ៌ខៀវ និងក្រហម មានរូបប្រាសាទអង្គរវត្តកំពូលប្រាំ។ ការផ្លាស់ប្តូរនេះគឺជាយុទ្ធសាស្ត្រដើម្បីឈានទៅរកការចរចាសន្តិភាពជាមួយភាគីជម្លោះ។ កិច្ចចរចាដំបូងរវាងសម្តេច នរោត្តម សីហនុ និងលោក ហ៊ុន សែន បានចាប់ផ្តើមនៅ ហ្វែរ អង់ តាដឺនួស Fère-en-Tardenois។ វត្តមានកងទ័ពវៀតណាមត្រូវបានដកចេញទាំងស្រុងពីកម្ពុជានៅខែកញ្ញា ឆ្នាំ ១៩៨៩។ របបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានដើរតួជាភាគីដ៏សំខាន់ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ស្ថាប័នរដ្ឋបាលដែលបានកសាងក្នុងសម័យនោះ បានក្លាយជាគ្រឹះនៃរដ្ឋបាលបច្ចុប្បន្ន។ ការរៀបចំអង្គការចាត់តាំងបក្សមានភាពរឹងមាំ ដែលជួយឱ្យបក្សកាន់អំណាចបានយូរអង្វែង។ របបនេះត្រូវបានគេចងចាំថាជា "របបសង្គ្រោះ" ដែលបានផ្ដល់ជីវិតទីពីរដល់ប្រជាជនខ្មែរ។ ការកសាងធនធានមនុស្សពីបាតដៃទទេ គឺជាសមិទ្ធផលដ៏ធំធេងនៃរបបនេះ។ យុវជនជំនាន់នោះត្រូវបានបញ្ជូនទៅរៀននៅក្រៅប្រទេសយ៉ាងច្រើនដើម្បីត្រឡប់មកកសាងជាតិ។ ស្ថាប័នអំណាចរដ្ឋក្នុងសម័យនោះ មានភាពសាមញ្ញតែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងគ្រាអាសន្ន។ មេរៀននៃការរស់រានក្នុងភាពឯកោ បានបង្រៀនឱ្យកម្ពុជាចេះពឹងផ្អែកលើខ្លួនឯង។ របបនេះបានបិទបញ្ចប់ជាស្ថាពរនៅឆ្នាំ ១៩៩៣ បន្ទាប់ពីការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ UNTAC។ ទោះបីជារបបនេះត្រូវបានប្តូរឈ្មោះ ប៉ុន្តែរចនាសម្ព័ន្ធអំណាចស្នូលនៅតែបន្តមានឥទ្ធិពល។ ការស្រាវជ្រាវប្រវត្តិសាស្ត្របង្ហាញថា របបនេះមានភាពស្មុគស្មាញ និងពោរពេញដោយការតស៊ូ។ ស្ថាប័នអំណាចរដ្ឋសម័យនោះបានសង្កត់ធ្ងន់លើ "លទ្ធិប្រជាធិបតេយ្យប្រមូលផ្តុំ"។ ការដឹកនាំរបស់បក្សតែមួយក្នុងសម័យនោះ គឺជាតម្រូវការចាំបាច់នៃសភាពការណ៍សង្គ្រាម។ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨១ បានចែងថា កម្ពុជាជាប្រទេសឯករាជ្យដែលឆ្ពោះទៅរកសង្គមនិយម។ រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបង្កើតឡើងដើម្បីពង្រឹងមូលដ្ឋាន។ ការបង្កើតស្ថាប័នអំណាចក្នុងរបបនេះ គឺជាការឆ្លើយតបទៅនឹងភាពអនាធិបតេយ្យក្រោយសម័យខ្មែរក្រហម។ សាធារណរដ្ឋប្រជាមានិតកម្ពុជា នៅតែជាចំណុចរបត់ប្រវត្តិសាស្ត្រដែលមិនអាចរំលងបាន។ សរុបមក របបនេះគឺជាស្ពានចម្លងកម្ពុជាពីវាលពិឃាត ឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមជាតិ។